ស្របពេលដំណាំកសិឧស្សាហកម្មមួយចំនួន ដូចជាកៅស៊ូ និងម្រេចមានតម្លៃធ្លាក់ចុះនោះ បែរជាផ្លែប័រធម្មជាតិ ស្ថិតនៅក្នុងទឹកដីខេត្តរតនគិរី បែរជាមានហាងឆេងឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យប្រជាកសិករមានទឹកចិត្តបង្កើនការដាំដុះបន្ថែមទៀត ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងបំពេញតម្រូវការទីផ្សារក្នុងស្រុកផងដែរ។ នៅក្នុងទឹកដីខេត្តរតនគិរី ជាតំបន់មួយដែលមានអំណោយផលពីធម្មជាតិ ជាពិសេសគឺកត្តាដីតែម្តង ដែលជាប្រភេទដីក្រហម មិនបាច់ចាំប្រើប្រាស់ជីគីមីនោះទេ មិនតែប៉ុណ្ណោះប្រភេទដីដែលមានអំណោយផលដល់ដំណាំប័រនេះ មាននៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ភូមិភាគឦសាន នៃប្រទេសកម្ពុជា។ ដោយសារកត្តាអំណោយផលនៃធម្មជាតិនេះប្រជាពលរដ្ឋដែលមានដីទំនេរច្រើននាំគ្នាងាកមកដាំដំណាំផ្លែប័រ ព្រោះទទួលទិន្នផលខ្ពស់ រីឯតម្លៃវិញសមរម្យមិនពិបាកថែទាំប៉ុន្មានទេ។ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានបង្ហាញថា បច្ចុប្បន្នផ្ទៃដីដំណាំប័រដែលប្រជាពលរដ្ឋធ្វើការដាំដុះសរុបមានជាង ៥០ហិកតា នៅទូទាំងខេត្តរតនគិរី ហើយក្នុងចំណោម ស្រុក ក្រុងទាំង៩ នៃខេត្ត ដែលដំណាំប័រនេះ មានការដាំដុះច្រើនជាងគេ មានក្រុងបានលុង និងស្រុកបរកែវ។ ផ្លែប័រនៅកម្ពុជា ភាគច្រើនមានពូជដែលមានផ្លែវែង និងផ្លែមូល។ ការដាំផ្លែប័រមានវិធីដាំដុះជាច្រើនដូចជា ការបណ្តុះគ្រាប់ ការបំបៅមែក ឬការផ្សាំដោយតមែកជាដើម។ ចំពោះការយកមែកមកផ្សាំ គឺអាចបំបៅមែកប័រ ដែលមានពូជល្អ និងផ្លែធំ រួមទាំងរសជាតិឆ្ងាញ់ យកមកធ្វើការដាំដុះ ដោយប្រើតែជីធម្មជាតិ និងស្រោចទឹកឲ្យបានដិតដល់ គឺជាការស្រេច។ ការដាំដំណាំប័រតាមការជ្រើសរើសយកពូជល្អមកដាំនេះ គឺឆាប់នឹងទទួលបាននូវទិន្នផលជាង ដោយក្នុង១ដើមដែលមានអាយុកាលចន្លោះពី៤ ទៅ ៥ឆ្នាំ អាចប្រមូលផលបានជាង ១០០គីឡូក្រាម ក្នុង ១ដើម។ ដំណាំប័រនេះ បច្ចុប្បន្នកំពុងមានតម្រូវការខ្លាំង ហើយតម្លៃក៏អាចលក់បានទាំងបោះដុំ និងរាយក្នុងតម្លៃមួយសមរម្យ គឺចន្លោះក្នុង ១គីឡូក្រាម តម្លៃ ១០,០០០រៀល ទៅ ១២,០០០រៀលផងដែរ។ ផ្លែបឺរលូតលាស់បានល្អលើដីមានជីជាតិខ្ពស់ ធូររលុង និងមានប្រព័ន្ធបង្ហូរទឹកល្អ។ ដីក្រហមនៅរតនគិរីគឺស័ក្តិសមបំផុតសម្រាប់ការដាំដុះនេះ។ ជំហានដំបូងគឺគេត្រូវជីកដីធ្វើរណ្តៅទំហំប្រមាណ ០.៥ម x ០.៥ម x ០.៥ម ដើម្បីដាក់កូនដើមប័រសម្រាប់ដាំ។ រួចយើងត្រូវដាក់ជីចំនួនប្រមាណ ១៥ ទៅ ២០ គីឡូក្រាមសិនមុនដាក់កូនប័រចូលហើយកប់វា។ ត្រូវស្រោចទឹកវាជាប្រចាំរហូតវាមានអាយុកាលដល់៣ឆ្នាំ ពីព្រោះផ្លែបឺរត្រូវការទឹកច្រើនប៉ុន្តែក៏មិនត្រូវឱ្យដក់ទឹកពេកដែរ។ បន្ទាប់យើងត្រូវមើលថែវាឱ្យបានដិតដល់ជារៀងរាល់ថ្ងៃដោយការកាយស្មៅ កាត់តមែក។ រួចត្រូវដាក់ជីឱ្យវាក្នុងមួយឆ្នាំ ២ ទៅ ៤ ដង។ ប្រើជីធម្មជាតិដូចជាលាមកសត្វឬជីកំប៉ុស្តជាប្រចាំ ពេលដើមបឺរចាប់ផ្ដើមផ្លែ អាចប្រើជីគីមីបន្ថែមតាមការណែនាំរបស់អ្នកជំនាញ។ ហើយរដូវដែលប្រជាជនចាប់ផ្ដើមដាំបឺរនៅរតនគិរី គឺនៅរដូវវស្សា ដោយចាប់ពីខែឧសភា ដល់ខែតុលា គឺជាពេលវេលាដ៏ល្អបំផុតក្នុងការដាំបឺរ ពីព្រោះមានទឹកភ្លៀងគ្រប់គ្រាន់ដែលជួយឱ្យកូនបឺរលូតលាស់បានល្អ និងរស់រានមានជីវិត។ រីឯរដូវកាលប្រមូលផលផ្លែបឺរវិញ គឹចាប់ផ្ដើមនៅរដូវប្រាំង ចាប់ពីខែធ្នូ ដល់ខែមេសា ផ្លែបឺរដែលប្រមូលផលក្នុងរដូវនេះមានរសជាតិឆ្ងាញ់ មានសាច់រមួតនិងសម្បូរជាតិខ្លាញ់ល្អ។ បច្ចុប្បន្ន ផ្លែបឺរដែលដាំនៅរតនគិរីមានទីផ្សារទូលំទូលាយ ផ្លែបឺរភាគច្រើនត្រូវបានប្រមូលផល និងលក់ទៅឱ្យឈ្មួញកណ្ដាលដែលយកទៅលក់បន្តនៅតាមផ្សារនានាក្នុងខេត្ត និងទីក្រុងធំៗដូចជានៅភ្នំពេញ និងសៀមរាប តម្លៃអាចប្រែប្រួលទៅតាមគុណភាព និងរដូវកាល។ ផ្លែបឺររតនគិរីក៏មានសក្ដានុពលសម្រាប់ការនាំចេញទៅក្រៅប្រទេសផងដែរ ជាពិសេសទៅកាន់ប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាម ប៉ុន្តែការនាំចេញនៅមានកម្រិតនៅឡើយ។ ដូចនេះ ការដាំបឺរត្រូវការការអត់ធ្មត់ និងការថែទាំត្រឹមត្រូវ ប៉ុន្តែជាដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងអាចផ្ដល់ប្រាក់ចំណូលសមរម្យដល់កសិករ។ ការដាំបឺរផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កសិករខ្មែរ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ បង្កើនប្រាក់ចំណូលខ្ពស់ ពីព្រោះផ្លែបឺរជាដំណាំកសិកម្មដែលមានតម្លៃខ្ពស់លើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។ នេះអាចជួយបង្កើនប្រាក់ចំណូលរបស់កសិករយ៉ាងគំហុក បើធៀបនឹងដំណាំផ្សេងៗទៀត។ មានទីផ្សារទូលំទូលាយ ដោយបច្ចុប្បន្នតម្រូវការផ្លែបឺរមានច្រើននៅតាមបណ្ដាទីក្រុងធំៗ និងភោជនីយដ្ឋាននានា លើសពីនេះ វាក៏មានសក្ដានុពលក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ លើសពីនេះ ប្រាក់ចំណូលខ្ពស់ពីការដាំបឺរអាចជួយកសិករឱ្យកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ ចំពោះផលប្រយោជន៍សង្គម ការដាំបឺរជួយបង្កើតឱកាសការងារនៅក្នុងសហគមន៍ ជាពិសេសនៅតាមតំបន់ជនបទ ការងារទាំងនោះរួមមានការរៀបចំដី ការដាំដុះ ការថែទាំ ការប្រមូលផល និងការវេចខ្ចប់។ កសិករទទួលបានចំណេះដឹង និងជំនាញថ្មីៗអំពីបច្ចេកទេសកសិកម្មទំនើប ដែលអាចជួយឱ្យពួកគេបង្កើនគុណភាព និងទិន្នផលដំណាំ។ ផ្លែបឺរជាអាហារដែលមានជីវជាតិខ្ពស់ ដូចជាវីតាមីន សារធាតុរ៉ែ និងខ្លាញ់ល្អ ដូច្នេះការដាំដុះ និងការទទួលទានផ្លែបឺរអាចជួយលើកកម្ពស់សុខភាពល្អដល់ក្រុមគ្រួសារ និងសហគមន៍។ ដើមប័រក៏អាចជួយថែរក្សាបរិស្ថាន ពីព្រោះដើមបឺរជាដើមឈើធំដែលអាចជួយការពារការហូរច្រោះដី ការពារទឹកជំនន់ និងអាចជួយរក្សាសំណើមដី។ ហើយដើមបឺរ ក៏អាចក្លាយជាជម្រកសម្រាប់សត្វព្រៃតូចៗ និងសត្វល្អិតដែលមានប្រយោជន៍ ដែលអាចជួយរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី។ បច្ចុប្បន្ន កម្ពុជាបាននឹងកំពុងពង្រីកទីផ្សារផ្លែបឺររបស់ខ្លួន ហើយមានការនាំចេញទៅកាន់ប្រទេសមួយចំនួន ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន។ ប្រទេសដែលកម្ពុជានាំចេញផ្លែបឺរទៅមានដូចជា ប្រទេសចិន ប្រទេសវៀតណាម និងថៃ។ ប្រទេសចិន ជាទីផ្សារដ៏ធំនិងមានសក្ដានុពល ប្រទេសនេះបានអនុញ្ញាតជាផ្លូវការឲ្យកម្ពុជានាំចេញផ្លែបឺរទៅកាន់ទីផ្សាររបស់ខ្លួន ដោយផ្ទាល់ ដែលនេះគឺជាឱកាសដ៏ល្អសម្រាប់កសិករខ្មែរក្នុងការបង្កើនទិន្នផល និងប្រាក់ចំណូល។ ដោយឡែក ប្រទេសវៀតណាម និងថៃវិញ ផ្លែបឺរកម្ពុជាក៏ត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងទាំងពីរនេះផងដែរ ដែលជាច្រកដ៏សំខាន់សម្រាប់លក់ចេញនូវផលិតផលកសិកម្មរបស់កម្ពុជា។ ហើយការនាំចេញផ្លែបឺររបស់កម្ពុជានៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសផលិតធំៗដទៃទៀត ទោះជាយ៉ាងណា ជាមួយនឹងការគាំទ្រពីរដ្ឋាភិបាល និងការចូលរួមពីកសិករ ការនាំចេញផ្លែបឺរនឹងបន្តកើនឡើងនាពេលអនាគត។